ការជ្រើសរើសយកប្រាសាទអង្គរវត្តជាទីតាំងសម្រាប់ថតវីដេអូចម្រៀង គឺជារឿងដ៏មានអត្ថន័យ និងជាយុទ្ធសាស្ត្រដ៏ល្អ។ ដែលវាមានមូលហេតុសំខាន់ៗជាច្រើនដែលនាំឱ្យអ្នកផលិតសម្រេចចិត្តបែបនេះ។ ទីមួយ អង្គរវត្តមិនមែនត្រឹមតែជាប្រាសាទបុរាណមួយប៉ុណ្ណោះទេ តែវាជានិមិត្តរូបនៃអរិយធម៌ដ៏រុងរឿងរបស់ខ្មែរ។ ការថតវីដេអូចម្រៀងនៅទីនោះ គឺដើម្បីបង្ហាញពីអត្តសញ្ញាណជាតិ និងមោទនភាពរបស់ប្រជាជនខ្មែរទៅកាន់ពិភពលោក។ វាក៏ជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាថាជាទឹកដីដែលមានប្រវត្តិសាស្ត្រ និងវប្បធម៌យូរលង់ផងដែរ។ ទីពីរ ប្រាសាទអង្គរវត្តមានភាពទាក់ទាញខ្លាំងផ្នែកស្ថាបត្យកម្ម និងសិល្បៈចម្លាក់ដ៏រស់រវើក។ ជញ្ជាំងឆ្លាក់ដ៏ស្រស់ស្អាត ប៉មប្រាង្គដ៏ខ្ពស់ត្រដែត និងបរិយាកាសដ៏ពិសិដ្ឋគឺជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យសម្រាប់វីដេអូ។ ការថតនៅទីនោះអាចចាប់យកទិដ្ឋភាពដ៏ស្រស់ស្អាត និងអស្ចារ្យ ដែលជួយបង្កើនតម្លៃសិល្បៈនៃវីដេអូ ធ្វើឲ្យវាកាន់តែមានគុណភាព និងទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនាទាំងក្នុង និងក្រៅប្រទេស។ ទីបី បទចម្រៀងជាច្រើនដែលថតនៅអង្គរវត្ត តែងមានអត្ថន័យជ្រាលជ្រៅទាក់ទងនឹងប្រវត្តិសាស្ត្រ វប្បធម៌ ឬភាពរុងរឿងនៃអតីតកាល។ ការថតនៅអង្គរវត្ត ជួយឲ្យបទចម្រៀងមានអត្ថន័យកាន់តែខ្លាំង ហើយក៏បង្ហាញពីការគោរពដល់កេរដំណែលដូនតាផងដែរ។ វាជាការរំលឹកដល់មនុស្សជំនាន់ក្រោយអំពីឫសគល់ និងភាពរឹងមាំរបស់ជាតិ។ ជាចុងក្រោយ ការថតនៅអង្គរវត្តជួយបង្កើនឥទ្ធិពលវប្បធម៌ និងការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ទៅកាន់អន្តរជាតិ។ ជាក់ស្តែងបច្ចុប្បន្ននេះយើងសង្កេតឃើញថា វីដេអូចម្រៀងបានក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងការផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោក។ មិនតែប៉ុណ្ណោះ តាមរយៈបណ្ដាញអនឡាញដ៏មានឥទ្ធិពលដូចជា យូធូប និង តិកតុក វីដេអូចម្រៀងដែលមានបង្កប់នូវអត្តសញ្ញាណជាតិខ្មែរអាចទៅដល់អ្នកទស្សនារាប់លាននាក់នៅជុំវិញពិភពលោក។ ជាក់ស្តែង រូបភាពដ៏អស្ចារ្យនៃប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក និងជានិមិត្តរូបនៃមោទកភាពខ្មែរ ត្រូវបានយកមកប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងវីដេអូចម្រៀង។ ការបង្ហាញអង្គរវត្តនៅក្នុងផលិតកម្មតន្ត្រីទាំងនេះ មិនត្រឹមតែបន្ថែមភាពទាក់ទាញផ្នែកសិល្បៈប៉ុណ្ណោះទេ តែវាក៏ជានុយដ៏សំខាន់មួយក្នុងការទាក់ទាញអ្នកទស្សនាឲ្យចុចមើលផងដែរ។ នៅពេលដែលអ្នកទស្សនាបរទេសបានឃើញទិដ្ឋភាពដ៏ស្រស់ស្អាត និងអស្ចារ្យនៃអង្គរវត្ត រួមផ្សំជាមួយតន្ត្រីដែលទាក់ទាញ វានឹងជំរុញឲ្យពួកគេមានចំណាប់អារម្មណ៍ និងចង់ស្វែងយល់បន្ថែមអំពីប្រទេសកម្ពុជា។ នេះគឺបានរួមចំណែកយ៉ាងធំធេងដល់ការលើកកម្ពស់វិស័យទេសចរណ៍ ការយល់ដឹងពីវប្បធម៌ខ្មែរ និងការទទួលស្គាល់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ ដូច្នេះ វីដេអូចម្រៀងដែលថតនៅអង្គរវត្ត គឺជាឧបករណ៍ផ្សព្វផ្សាយវប្បធម៌ដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ជាតិយើង។ ភ្ជាប់ជាមួយគ្នានេះដែរ តន្ត្រីសម័យថ្មី ជាពិសេសវីដេអូចម្រៀង បានក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរទៅកាន់ពិភពលោក។ ការប្រើប្រាស់ទីតាំងប្រវត្តិសាស្ត្រ និងការបញ្ចូលធាតុវប្បធម៌នានា គឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយដែរ។ ឧទាហណ៍ដូចជាចម្រៀង "Time to Rise" ដែលច្រៀងដោយលោក វណ្ណដា និងលោកគ្រូ គង់ ណៃ គឺបានថតវីដេអូចម្រៀងនៅអង្គរវត្ត។ មូលហេតុ គឺដើម្បីបង្ហាញភាពអស្ចារ្យនៃសំណង់បុរាណ ដែលតំណាងឲ្យភាពរុងរឿងនៃស្ថាបត្យកម្ម និងសិល្បៈខ្មែរ ព្រមទាំងជួយឲ្យពិភពលោកបានស្គាល់ពីបេតិកភណ្ឌដ៏ថ្លៃថ្លារបស់កម្ពុជា។ ការរួមបញ្ចូលគ្នារវាងប្រាសាទបុរាណ និងបទភ្លេងសម័យទំនើប គឺជាជំហានមួយក្នុងការលើកស្ទួយអត្តសញ្ញាណខ្មែរ និងសិល្បៈប្រពៃណី ក៏ដូចជាផ្សារភ្ជាប់សិល្បៈប្រពៃណីទៅនឹងសិល្បៈសហសម័យ។ វីដេអូចម្រៀងទាំងនោះធ្វើឲ្យមានការលាយបញ្ចូលគ្នារវាងសិល្បៈបុរាណនឹងសិល្បៈទំនើប បង្កើតបរិបទថ្មីមួយដែលឆ្លុះបញ្ចាំងពីភាពរីកចម្រើនរបស់ជាតិ។ ហើយការបង្ហាញនូវទិដ្ឋភាពដ៏ស្រស់ស្អាត និងអស្ចារ្យនៃអង្គរវត្តក្នុងទម្រង់តន្ត្រីពេញនិយម ជួយឲ្យយុវជនខ្មែរស្គាល់ច្បាស់ និងមានមោទកភាពកាន់តែខ្លាំងលើវប្បធម៌របស់ខ្លួន។ មួយវិញទៀតបទចម្រៀង "សុវណ្ណភូមិ " ដែលច្រៀងដោយតារាចម្រៀងល្បីឈ្មោះលោក វណ្ណដា មិនត្រឹមតែល្បីល្បាញដោយសារការថតនៅអង្គរវត្តប៉ុណ្ណោះទេ តែវាក៏មានអត្ថន័យជ្រាលជ្រៅក្នុងការបង្ហាញពីភាពអស្ចារ្យរបស់កម្ពុជា ព្រមទាំងតម្លៃវប្បធម៌ និងសម្បត្តិបេតិកភណ្ឌជាតិ។ ដោយបទនេះបានបង្កប់នូវទស្សនវិស័យនៃការអភិវឌ្ឍ និងការពង្រឹងអត្តសញ្ញាណជាតិនៅក្នុងការចងចាំរបស់យុវជន។ វីដេអូនេះក៏បានបញ្ចូលនូវឧបករណ៍ និងសម្ភារៈនៃល្បែងជាតិខ្មែរមួយចំនួនដូចជា ល្បែងបោះអង្គញ់ និងល្បែងចោលឈូង។ ការបញ្ចូលធាតុទាំងនេះជួយអភិរក្ស និងលើកកម្ពស់ល្បែងប្រជាប្រិយខ្មែរផងដែរ។ ចំណែកឯ បទចម្រៀង "មហានគរ" ច្រៀងដោយតារាចម្រៀងរ៉េបល្បីឈ្មោះ ជី ដេវីត គឺជាស្នាដៃមួយដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកតម្កើងមរតកវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរ តាមរយៈតន្ត្រីសម័យទំនើបដោយឆ្លុះបញ្ចាំងពីមោទកភាពជាតិ និងការរំឭកដល់សម័យកាលដ៏រុងរឿងនៃចក្រភពអង្គរ។ បទ "មហានគរ" ជាការបូកបញ្ចូលគ្នារវាងក្បាច់រាំសម័យទំនើប ទំនុកច្រៀងបែបហ៊ីបហប ជាមួយនឹងគំនិត ឬមនោគមវិជ្ជាមួយដែលផ្តោតលើមនសិការស្នេហាជាតិ និងការគោរពចំពោះដូនតា។ វាបានរំឭកពីភាពរុងរឿងនៃសម័យអង្គរ ដែលជាយុគសម័យដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រខ្មែរ តាមរយៈការរៀបរាប់ពីស្នាដៃ និងកម្លាំងពលំរបស់បុព្វបុរស។ បទនេះក៏បង្កប់នូវសារមោទកភាពយ៉ាងជ្រាលជ្រៅចំពោះអរិយធម៌ដ៏យូរលង់ និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ដោយជំរុញឲ្យកូនខ្មែរជំនាន់ក្រោយចេះដឹងគុណ និងថែរក្សាកេរដំណែលនេះ។ តាមរយៈការប្រើប្រាស់បទភ្លេងបែបហ៊ីបហប លាយឡំជាមួយធាតុផ្សំតន្ត្រី រូបភាពនៃវប្បធម៌បុរាណខ្មែរ បទនេះបានបង្ហាញពីភាពស៊ីសង្វាក់គ្នារវាងប្រពៃណី និងសម័យទំនើប ដែលអាចទាក់ទាញទាំងអ្នកស្តាប់វ័យក្មេង និងចាស់។ ក្នុងនាមជាតារាចម្រៀងដែលពេញនិយមក្នុងចំណោមយុវជន លោក ជី ដេវីត អាចប្រើប្រាស់បទនេះដើម្បីដាស់ស្មារតីស្នេហាជាតិ និងលើកទឹកចិត្តយុវជនឲ្យស្វែងយល់ពីប្រវត្តិសាស្ត្រ ភាពអស្ចារ្យនៃស្ថាបត្យកម្មនៃប្រាសាទអង្គរវត្ត និងចូលរួមកសាងប្រទេសជាតិ។ ដូច្នេះ ការផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិ គឺជាកិច្ចការដ៏សំខាន់មួយ ដើម្បីលើកកម្ពស់កិត្តិយសជាតិ និងទាក់ទាញចំណាប់អារម្មណ៍ពីពិភពលោក។ ហើយក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ ក៏មានមធ្យោបាយជាច្រើនដែលអាចប្រើប្រាស់បានប្រកបដោយប្រសិទ្ធភាព។ ដែលទីមួយនោះគឺ តាមរយៈតន្ត្រី និងវីដេអូចម្រៀង។ តន្ត្រីជាភាសាសកល ហើយមនុស្សគ្រប់គ្នាចូលចិត្តស្ដាប់ ឬមើលចម្រៀង ដែលធ្វើឲ្យចម្រៀងក្លាយជាមធ្យោបាយដ៏សំខាន់បំផុតសម្រាប់ផ្សព្វផ្សាយវប្បធម៌។ តារាចម្រៀងខ្មែរដូចជា លោក វណ្ណដា និង លោក ជី ដេវីត និងសិល្បករសម័យថ្មីជាច្រើនរូបទៀត បានយកភាសាខ្មែរ សម្លៀកបំពាក់ប្រពៃណី របាំបុរាណ និងឧបករណ៍ភ្លេងបុរាណ មកដាក់បញ្ចូលក្នុងបទចម្រៀង និងវីដេអូរបស់ពួកគេ។ ឧទាហរណ៍ជាក់ស្ដែងគឺបទ "សុវណ្ណភូមិ " របស់ លោក វណ្ណដា ដែលបានថតនៅអង្គរវត្ត និងបង្កប់អត្ថន័យជាតិនិយមយ៉ាងជ្រាលជ្រៅ។ ស្នាដៃទាំងនេះត្រូវបានដាក់បង្ហាញនៅលើវេទិកាអន្តរជាតិដ៏ធំដូចជា YouTube, Spotify, TikTok ដែលធ្វើឲ្យវប្បធម៌ខ្មែរអាចទៅដល់ទស្សនិកជនរាប់លាននាក់នៅជុំវិញពិភពលោក។ ភាពល្បីល្បាញនៃបទចម្រៀងទាំងនេះបានជំរុញការចាប់អារម្មណ៍ពីពិភពលោកចំពោះវប្បធម៌ខ្មែរ និងបានបើកទ្វារសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកសិល្បៈជាមួយបរទេស ព្រមទាំងជួយលើកកម្ពស់វិស័យទេសចរណ៍ដោយបង្ហាញពីភាពស្រស់ស្អាតនៃប្រទេសកម្ពុជា។ រីឯទីពីរ គឺតាមរយៈល្បែងប្រជាប្រិយខ្មែរ។ ដែលការផ្សព្វផ្សាយល្បែងប្រជាប្រិយខ្មែរ គឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ដែលគួរតែត្រូវបានលើកកម្ពស់។ ការបង្កើតវីដេអូចម្រៀង ឬខ្លឹមសារឌីជីថលដែលបង្ហាញពីល្បែងប្រជាប្រិយខ្មែរ ដូចជា បោះអង្គញ់ ទាញព្រ័ត្រ វាយក្អម ឬលាក់កន្សែង អាចជួយអភិរក្ស និងលើកស្ទួយល្បែងទាំងនេះឱ្យនៅគង់វង្ស និងត្រូវបានស្គាល់ដោយមនុស្សជំនាន់ក្រោយ និងជនបរទេស។ ដោយវាក៏ជួយបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ខ្មែរ ក្រៅពីប្រាសាទបុរាណ ដោយបង្ហាញពីទម្រង់លេងសប្បាយៗ និងមានអត្ថន័យ។ ចំណែកទីបីនោះគឺ តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ។ ការចូលរួមយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍វប្បធម៌អន្តរជាតិ ពិព័រណ៍សិល្បៈ ឬមហោស្រពភាពយន្តអន្តរជាតិក៏ជាវិធីសាស្ត្រដ៏សំខាន់មួយទៀតផងដែរ។ ក្រុមសិល្បករខ្មែរអាចនាំយករបាំបុរាណ របាំប្រជាប្រិយ ឬការលេងឧបករណ៍តន្ត្រីប្រពៃណីទៅសម្តែងនៅបរទេស។ លើសពីនេះ ការរៀបចំពិព័រណ៍សិល្បៈ វត្ថុបុរាណ ឬផលិតផលវប្បធម៌ខ្មែរនៅតាមបណ្ដាប្រទេសនានា នឹងជួយផ្សព្វផ្សាយពីសិល្បៈ និងសិប្បកម្មរបស់ខ្មែរ។ សរុបមក ការជ្រើសរើសយកអង្គរវត្តជាទីតាំងថតវីដេអូចម្រៀង គឺជាការសម្រេចចិត្តដ៏ឆ្លាតវៃមួយដែលជួយលើកកម្ពស់ទាំងស្នាដៃសិល្បៈផ្ទាល់ និងវប្បធម៌ជាតិខ្មែរទាំងមូល។ ការផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិទាមទារនូវយុទ្ធសាស្ត្រចម្រុះ រួមផ្សំគ្នារវាងសិល្បៈប្រពៃណី និងបច្ចេកវិទ្យាទំនើប ដើម្បីឱ្យពិភពលោកបានស្គាល់ និងកោតសរសើរនូវមរតកដ៏អស្ចារ្យរបស់កម្ពុជា។